បាយក្ដាំង និងនំល្ងគឺជាអាហារសម្រន់មួយដល់ពេញនិយមរបស់ប្រជាជនខ្មែរ ដែលគេយកវាទៅញ៉ាំលេង ឬអាចជូនជាអំណោយក៏បាន។ ដោយបាយក្តាំង គេយកបាយសធម្មតាធ្វើ ប៉ុន្តែបើមានបាយក្តាំងស្រាប់កាន់ល្អ។ នៅក្នុងការធ្វើបាយក្តាំងនេះ គេត្រូវយកបាយដែរដាំឆ្អិនហើយមកលាបជុំវិញឆ្នាំងអោយស្តើងដាំអោយក្រៀមចេញក្ដាំង រួចដាក់កម្ដៅអោយឡើងជាក្ដាំងល្អ។ ចាក់ប្រេងឆាចូលទុកអោយក្ដៅល្អ រួចបង្វិលឆ្នាំងបាយក្ដាំងទៅមកៗដើម្បីអោយក្រៀមសព្វល្អ បង្វិលទៅមករហូតដល់បាយអណ្ដែតឡើងនិងឡើងពណ៌លឿងល្អ។ បន្ទាប់មកគេស្រង់បាយឡើងទុកអោយស្ងួត ដើម្បីកុំឲ្យជាប់ប្រេងឆាច្រើនពេក។ ក្រោយមកលាយគ្រឿងផ្សំរខាងលើកូរលាយជាមួយពងមាន់ហើយដាក់កូរលើភ្លើងអោយឆ្អិនសព្វ ហើយយកមកស្រោចរឺបៀកលើបាយដែលបានបំពងហើយ។ ដាក់កំដៅអោយស្ងួតម្ដងទៀតបន្ទាប់ពីលាបគ្រឿងផ្សំរហើយដើម្បីអោយទុកបានយូរ រួចធ្វើការដាក់សាច់ផាត់បន្ថែមពីលើរួចជាការស្រេច នំល្ង គឺជាបង្អែម ឬនំអាហារសម្រន់មួយប្រភេទ ដែលពេញនិយមបំផុតនៅប្រទេសកម្ពុជា។ នំនេះមានរូបរាងដូចជាដំបងវែងៗ មានស្រទាប់ល្ងរពណ៌សបិតជាប់ពេញដង ហើយមានពណ៌ត្នោតស្រាលៗដោយសារការបំពង។ គេតែងតែឃើញមានលក់នំនេះនៅតាមផ្លូវ តាមផ្សារ ឬតាមកន្លែងលក់នំចំណីផ្សេងៗ។ នំល្ងមានរសជាតិផ្អែមល្មម ក្រអូបឈ្ងុយល្ងរ ហើយមានសភាពស្រួយប្លែកមាត់ពេលទំពារ។ ល្ងរពណ៌សដែលបិតជាប់ពេញដងនំ គឺជាចំណុចពិសេសដែលធ្វើឲ្យនំនេះមានក្លិន និងរសជាតិកាន់តែឆ្ងាញ់។ ដើម្បីធ្វើនំល្ង គេត្រូវលាយម្សៅ ជាម្សៅអង្ករ ឬម្សៅដំណើប ជាមួយស្ករត្នោត ឬស្ករស ហើយច្របាច់ចូលគ្នាឲ្យសព្វ។ បន្ទាប់មក គេយកម្សៅដែលច្របាច់រួចទៅលុញជាដុំវែងៗ រួចយកទៅប្រឡាក់ជាមួយល្ងរពណ៌សឲ្យសព្វពេញដង។ ដំណាក់កាលចុងក្រោយ គឺយកដុំនំដែលប្រឡាក់ល្ងរហើយ ទៅបំពងក្នុងខ្ទះដែលមានខ្លាញ់ក្តៅរហូតដល់នំប្រែពណ៌មាសស្រាល និងស្រួយល្អ។ នំល្ងអាចញ៉ាំបានទាំងក្តៅ និងត្រជាក់ ហើយវាជាអាហារសម្រន់ដ៏សាមញ្ញ តែមានរសជាតិឆ្ងាញ់ប្លែកដែលជនជាតិខ្មែរគ្រប់រូបតែងតែស្គាល់ និងចូលចិត្ត។ យើងនិយាយអំពីប្រភេទ បាយក្ដាំងវិញ មានច្រើនប្រភេទណាស់ ព្រោះគេអាចធ្វើវាបានទៅតាមរសជាតិនិងអ្វីដែលគេចង់បាន ។ ទួយ៉ាងដូចជា បាយក្តាំងរសជាតិ ផ្អែម ដោយប្រភេទនេះមាន គេលាបទឹកស្ករ ឬទឹកដោះខាប់។ ក្នុងនោះគេក៏អាចបន្ថែម ម្ទេស ឬ អ្វីបន្ថែមទៀតទៅតាមអ្វីដែលគេចង់បាន។ បាយក្ដាំងផ្អែមត្រូវបានគេប្រើប្រាស់សម្រាប់បរិភោគលេងជាអាហារសម្រន់ពេលល្ងាច ឬពេលជួបជុំគ្នា។ សម្រាប់បាយក្តាំងប្រៃវិញ គេអាចបន្ថែមម្សៅស៊ុបដើម្បីបង្កើតរសជាតិប្រៃបាន។ បាយក្ដាំងប្រៃត្រូវបានគេបរិភោគជាអាហារសម្រន់លេងដែរ តែមានរសជាតិប្រៃល្មម មិនផ្អែមដូចបាយក្ដាំងផ្អែមឡើយ។ សម្រាប់់នំល្ងវិញ វាមានប្រភេទស្រដៀងគ្នា ដូចជា នំល្ងខ្មៅ និងនំល្ងសជាដើម។ ដែលនំល្ងខ្មៅជាប្រភេទនំល្ងដែលគេប្រើ គ្រាប់ល្ងខ្មៅ ជាគ្រឿងផ្សំសំខាន់។ ហើយនំល្ងខ្មៅមានរសជាតិឈ្ងុយឆ្ងាញ់ ហើយសម្បូរទៅដោយជាតិកាល់ស្យូម។ នំល្ងសជាប្រភេទនំល្ងដែលគេប្រើ គ្រាប់ល្ងស ជាគ្រឿងផ្សំសំខាន់។ រសជាតិរបស់វាប្រហាក់ប្រហែលនឹងនំល្ងខ្មៅដែរ តែមានពណ៌ខុសគ្នា។ បាយក្ដាំង និងនំល្ង មិនត្រឹមតែជាអាហារសម្រន់នោះទេ វាក៏មានគោលបំណងប្រើប្រាស់ផ្សេងៗទៀតផងដែរ។ នៅក្នុងពិធីបុណ្យប្រពៃណីខ្មែរមួយចំនួន ដូចជាពិធីបុណ្យចូលឆ្នាំខ្មែរ ពិធីបុណ្យភ្ជុំបិណ្ឌ ឬពិធីសែនព្រេនផ្សេងៗ គេតែងតែយកនំល្ងទៅធ្វើជា គ្រឿងរណ្ដាប់ ឬគ្រឿងកំនល់ សម្រាប់ថ្វាយដល់ទេវតា ព្រះសង្ឃ ឬដូនតាតាមទំនៀមទម្លាប់។ នំល្ងជាបង្អែមបុរាណមួយរបស់ខ្មែរដែលមានគុណសម្បត្តិច្រើនយ៉ាង មិនត្រឹមតែសម្រាប់បរិភោគប៉ុណ្ណោះទេ ថែមទាំងមានតម្លៃជាវត្ថុអនុស្សាវរីយ៍ផងដែរ។ ដែលនំល្ងធ្វើពី អង្ករដំណើប និង គ្រាប់ល្ង ដែលសម្បូរទៅដោយ កាបូនអ៊ីដ្រាត សម្រាប់ផ្ដល់ថាមពលដល់រាងកាយ។ នំមានគ្រាប់ល្ងដែលផ្ទុកជាតិ កាល់ស្យូម និង ខ្លាញ់ល្អ ដែលជួយឲ្យរាងកាយរឹងមាំ និងល្អចំពោះសុខភាពបេះដូង។ ចំពោះបាយក្ដាំងវិញ ប្រភេទអាហារស្ងួតដែលអាចទុកបានយូរ នេងមិនងាយខូចហើយអាចទុកបរិភោគបានរាប់សប្តាហ៍។ ។ គុណសម្បត្តិមួយនេះធ្វើឲ្យវាជាអាហារសម្រន់ដ៏ងាយស្រួលសម្រាប់ទុកបរិភោគពេលណាក៏បាន។ យ៉ាងវិញទៀតគ្រឿងផ្សំសម្រាប់ធ្វើនំទាំងនេះមានតម្លៃថោក ហើយងាយស្រួលរក ដូច្នេះប្រជាពលរដ្ឋគ្រប់រូបអាចធ្វើវាបានដោយខ្លួនឯងដើម្បីបរិភោគ ឬសម្រាប់លក់បាន។ ទន្ទឹមនឹងនេះ នំល្ង និងបាយក្ដាំង អាចធ្វើជាអំណោយអនុស្សាវរីយ៍បានដែរ ព្រោះជាផលិតផលសិប្បកម្មរបស់ខ្មែរ ។ ការទិញ ឬជូននំទាំងនេះទៅភ្ញៀវបរទេស ឬអ្នកដែលទៅលេងស្រុកកំណើត គឺប្រៀបដូចជាការចែករំលែកនូវវប្បធម៌ និងរសជាតិដើមរបស់ខ្មែរទៅកាន់ពួកគេដូច្នោះដែរ។ ដូច្នេះវាអាចធ្វើជា កាដូអនុស្សាវរីយ៍ ដ៏មានអត្ថន័យមួយផងដែរ។ បាយក្ដាំង និងនំល្ង មិនមែនគ្រាន់តែជាអាហារសម្រន់នោះទេ តែវាក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ច និងវប្បធម៌ខ្មែរផងដែរ។ អាហារទាំងពីរនេះបានក្លាយជា មុខរបរ សម្រាប់ប្រជាពលរដ្ឋខ្មែរ ជាពិសេសនៅតាមតំបន់ជនបទ។ ការផលិត និងលក់បាយក្ដាំង និងនំល្ង មិនត្រឹមតែជួយឲ្យពួកគាត់មានចំណូលបន្ថែមប៉ុណ្ណោះទេ ថែមទាំងជួយឲ្យជីវភាពគ្រួសារកាន់តែប្រសើរឡើងផងដែរ។ មុខរបរនេះមិនតម្រូវឲ្យមានដើមទុនច្រើននោះទេ តែអាចផ្ដល់ប្រាក់ចំណេញសមរម្យ។ ចំពោះផ្នែកវប្បធម៌នំល្ង គឺជាផ្នែកមួយនៃ អត្តសញ្ញាណវប្បធម៌ខ្មែរ តាំងពីយូរលង់ណាស់មកហើយ។ វាក៏ជាអាហារសម្រន់ដែលគេធ្វើដើម្បីជួបជុំគ្រួសារ និងចែកជូនអ្នកជិតខាង ដែលបង្កើនភាពស្និទ្ធស្នាលក្នុងសហគមន៍។